ពាក្យថា ស.២១ នៃគុកទួលស្លែងមានន័យដូចតទៅ ដោយអក្សរ ” ស ” តំណាងឱ្យសន្តិសុខ ហើយលេខ២១តំណាងឱ្យលេខសំងាត់។ ដូចនេះ ពាក្យ ស.២១ នោះមានន័យថា មន្ទីរសន្តិសុខសុខសម្ងាត់ ឬគុកសម្ងាត់។ គុកនោះមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ មុនឆ្នាំ១៩៧៥ ជាអតីតវិទ្យាល័យពញាយ៉ាត ឬទួលស្វាយព្រៃ នៅសម័យសាធារណរដ្ឋខ្មែរ។ ថ្ងៃទី ១៧ មេសា ឆ្នាំ១៩៧៥ពួកខ្មែរក្រហមបានកាន់កាប់ទីក្រុងភ្នំពេញ ហើយកន្លែងនេះប្រើសម្រាប់ធ្វើការឃុំឃាំងអ្នកទោសសួរចម្លើយធ្វើទារុណកម្ម និងសម្លាប់អ្នកទោសដែលបានបញ្ចូនមកពីកន្លែងផ្សេងមកដាក់ទីនេះផងដែរ។ ខាងមុខអគារពាសពេញដោយលួសបន្លាជាក្រឡាចក្រត្រង្គ ដេីម្បីការពារកុំអោយជនរងគ្រោះធ្វើអត្តឃាតដោយលោតពីលើចុះមកក្រោម។ មន្ទីរ ស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និងសម្លាប់ក្រោយពេលបានបំពេញ សំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់ ហើយជនរងគ្រោះមួយចំនួនធំ បានបញ្ជូនទៅសម្លាប់នៅបឹងជើងឯក។ មន្ទីរ ស‑២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកំទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។ មន្ទីរឃុំឃាំង ស-២១ មានបុគ្គលិកបម្រើការផ្ទាល់ និងប្រយោលប្រមាណ១៧២០នាក់ មន្ទីរ និងសាខាទាំងអស់នេះ ស្ថិតនៅក្រោមឪវាទក្រសួងការពារប្រទេស និងមជ្ឈឹមបក្ស ប៉ុលពត។ បុគ្គលិកភាគច្រើន ជាកម្មករបម្រើការងារទូទៅដោយរាប់បញ្ចូលទាំងអ្នកដាំស្ល រីឯបុគ្គលិកមួយចំនួនទៀត បម្រើការផ្ទាល់នៅផ្នែករដ្ឋបាល យាមកាម និងសួរចម្លើយអ្នកទោស។ រយៈពេលឃុំឃាំងមាន ២ខែទៅ៤ខែ ខ្លះទៀតដែលពាក់ព័ន្ធរឿងនយោបាយគឺឃុំឃាំងរហូតដល់៦ ឬ ៧ខែក៏មាន។ មន្ទីរ ស-២១ជាគុកសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់អ្នកទោសដែលត្រូវបានចាប់ បញ្ជូនមកដាក់នៅទីនេះ៖ ។ ទោះបីជាមន្ទីរ ស-២១ គឺជាមន្ទីរសន្តិសុខដ៏សម្ងាត់ និងឃោរឃៅ របស់កម្ពុជាប្រជាធិបតេយ្យ យ៉ាងណាក៏ដោយ ក៏មានអ្នកទោសប្រមាណ១៧៩ នាក់ត្រូវបានដោះលែងមកវិញនៅរវាងឆ្នាំ១៩៧៥ដល់១៩៧៨។ អ្នកដែលត្រូវបានទុកជីវិត ព្រោះមានជំនាញពិសេសដែលមានប្រយោជន៍ ដល់មន្ទីរ ស-២១ ដូចជា ជាជាងគំនូរ ជាងជួសជុលនាឡិកា និងជាងចម្លាក់ ។ ក្នុងចំណោមអ្នកទោសប្រហែល ១៤០០០ នាក) មានអ្នកទោសប្រហែល២៣នាក់ ដែលនៅរស់រានមានជីវិត បន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ។ គុក ស.២១នេះ ស្ថិតនៅលើផ្ទៃដីដែលមានបណ្តោយ៦០០ ម៉ែត្រ និងទទឹង៤០០ ម៉ែត្រ។ នៅពីក្រោយរបងសាលានេះ មានអគារធ្វើពីឈើប្រក់ស្បូវពីរខ្នង ដែលជា អតីតសាលាបឋមសិក្សាទួលស្លែង អគារទាំងអស់ នេះបង្កើតបានទៅជាមន្ទីរស-២១ ។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មន្ទីរ ស-២១ មានអគារធំៗបួន បន្ទប់រៀនជាន់ក្រោមត្រូវបានបែងចែកទៅជាបន្ទប់តូចៗ ដែលមានទំហំ០,៨គុណនឹង២ម៉ែត្រ ដែលបន្ទប់មួយសម្រាប់ដាក់អ្នកទោសម្នាក់ ។ នៅជាន់ទីពីរ បន្ទប់នីមួយៗ មានទំហំធំជាងគឺ៨ គុណ ៦ម៉ែត្រ ហើយដាក់អ្នកទោស ពី៤០ ទៅ៥០ នាក់ ។ បន្ទប់មួយត្រូវបានប្រើ ជាការិយាល័យ ធ្វើការរបស់ ឌុច ដែលជាប្រធានគុក ហើយបន្ទប់មួយទៀតត្រូវបានប្រើប្រាស់ជាការិយាល័យឯកសារ និងការិយាល័យរដ្ឋបាលទូទៅ ។ ខ្មែរក្រហមចាប់យកអ្នកទោសមកឃុំឃាំងទាំងក្រុមគ្រួសារ ដោយផ្អែកលើគោលនយោបាយដាក់កំហុសជាប្រព័ន្ធ។ អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរ ស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩។ ក្នុងចំណោមនោះមានតែជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ។ អ្នកទោសភាគច្រើននៅមន្ទីរ ស-២១ ត្រូវបានចោទប្រកាន់ពីបទក្បត់បក្សឬក្បត់បដិវត្តន៍ ឬធ្លាប់បានធ្វើការឱ្យ កម្មាភិបាលក្បត់ដែលត្រូវចាប់ខ្លួនរួចហើយ ។ អ្នកទោសភាគច្រើនមិនបានប្រព្រឹត្តកំហុសអ្វីធ្ងន់ធ្ងរទេ ហើយអ្នកទោសបានសារភាពដើម្បីឱ្យតែរួចខ្លួនពីទារុណកម្មប៉ុណ្ណោះ ។ បន្ទាប់មកអ្នកទោសនឹងត្រូវនាំយកទៅឃុំក្នុងបន្ទប់ ដែលនៅទីនោះអ្នកទោសទាំងនេះត្រូវ ដាក់ខ្នោះជើងដែលមានចងភ្ជាប់ដោយច្រវាក់ទៅនឹងជញ្ជាំងឬឥដ្ឋ។ ចំណែកអ្នកទោសដែលឃុំនៅបន្ទប់ធំត្រូវបានដាក់ខ្ចោះជើងដោយរនុកដែកវែងមួយរួមគ្នា ជាមួយអ្នកទោសជាង សាមសិបនាក់ទៀត។ អ្នកទោសត្រូវដេកផ្ទាល់នឹងឥដ្ឋ ដោយគ្មានកន្ទេល មុង ឬភួយទេ ហើយអ្នកទោសត្រូវបានហាមប្រាមមិនឱ្យនិយាយ រកគ្នា ។ ប្រសិនបើអ្នកណាម្នាក់ចង់ក្រោក អង្គុយ ឬផឹកទឹក ត្រូវសុំការអនុញ្ញាតពីអ្នកយាម ជាមុនសិន។ ការធ្វើអ្វីមួយដែលមិនមានការអនុញ្ញាតពីអ្នកយាម នឹងត្រូវទទួលការវាយដំជាទម្ងន់។ ការមុជទឹកត្រូវមុជរៀងរាល់បួនថ្ងៃម្តង ដោយយកទុយយ៉ូមកបាញ់ជះពីមាត់ទ្វារ បើអ្នកនៅឆ្ងាយពីមាត់ទ្វារនឹងមិនបានទឹកគ្រប់គ្រាន់ទេ។ ជារៀងរាល់ថ្ងៃ អ្នកទោសត្រូវបាននាំយកទៅសួរចម្លើយ ហើយមួយចំនួនមិនដែលឃើញត្រឡប់មកវិញទេ ប៉ុន្តែឃើញ អ្នកទោសថ្មីៗ ត្រូវបាននាំចូលមកជំនួសវិញ។ អ្នកទោសគ្រប់រូបទទួលបាន បបរបួនស្លាបព្រាតូច និងសម្លលាយស្លឹកឈើខ្លះ និងការនិយាយគ្នាត្រូវបានហាមឃាត់ ដាច់ខាត ។ នៅម៉ោងបួនកន្លះព្រឹក អ្នកទោសត្រូវស្រាតខោដើម្បីឱ្យអ្នកយាមត្រួតពិនិត្យ អ្នកយាមត្រូវពិនិត្យមើលក្រែង លោខ្នោះជើងរលុង ឬក្រែងលោអ្នកទោសមានលាក់វត្ថុអ្វីដែលគេអាចប្រើដើម្បីធ្វើអត្តឃាត ។ កន្លងមក មានអ្នកទោសខ្លះបានសម្លាប់ខ្លួនឯង ដូច្នេះអ្នកយាមមានការប្រុងប្រយ័ត្នណាស់ក្នុងការត្រួតពិនិត្យមើលខ្នោះជើង និងបន្ទប់ ។ ស្ថានភាពរស់នៅក្នុងមន្ទីរ ស-២១ មានភាពកខ្វក់ ដែលធ្វើឱ្យអ្នកទោសភាគច្រើនកើតស្រែង កមរមាស់ និងចៃ ។ អ្នកទោសត្រូវបានបិទមុខជិត ពេលត្រូវនាំពីកន្លែងឃុំឃាំងទៅកន្លែងសួរចម្លើយ ។ ការព្យាបាលគ្រាន់តែដើម្បីពន្យារការស្លាប់របស់អ្នកទោស បន្ទាប់ពីរងរបួសធ្ងន់ក្នុងអំឡុងពេលសួរចម្លើយប៉ុណ្ណោះ ។ បទបញ្ញត្តិ សម្រាប់អ្នកទោសនៅមន្ទីរ ស-២១ សួរអីត្រូវឆ្លើយនឹង មិនបង្វែរសំនួរជាដាច់ខាត។ គេមិនឱ្យអ្នកទោសដោះសារ ឬយកលេសនេះលេសនោះតាមគំនិតខ្លួនឯង ឬប្រកែកតមាត់នោះឡើយ។ គេក៏មិនអាចធ្វើល្ងង់ មិនយល់បញ្ហា ព្រោះគេជាមនុស្សប្រឆាំងនិងបដិវត្តន៍ ដូច្នេះ សួរភ្លាមត្រូវឆ្លើយភ្លាម មិនឱ្យដំអកមួយនាទីណាឡើយ។ រឿងខ្វះខាតកំហុសបន្តិចបន្តួច ដូចជាសីលធម៌ខូចនេះខូចនោះក៏មិនឱ្យនិយាយ រឿងខ្លឹមសារបដិវត្តន៍ក៏មិនឱ្យនិយាយ។ ទារុណកម្មវៃ ឬឆក់ខ្សែរភ្លើងមិនឱ្យស្រែកជាដាច់ខាត ប្រសិនបើស្រែកនិងពិន័យកាន់តែខ្លាំង។ គេមិនអាចធ្វើអ្វីទាំងអស់ គឺអង្គុយស្ងៀមរងចាំបញ្ជា អត់បញ្ជាកុំធ្វើ បញ្ជាអីត្រូវធ្វើនឹងភ្លាម ប្រកែកច្រេមច្រុមមិនបានទេ។ កុំយកលេសថាជាកម្ពុជាក្រោម បាំងមុខមាត់ក្បត់ឱ្យសោះ នោះបើដឹងត្រូវយកទៅសួរចម្លើយ និងកំទេចចោល។ គ្រប់បញ្ជាខាងលើ បើមិនធ្វើតាម គឺមួយថ្ងៃរងរំពាត់ ហើយត្រូវពិន័យឆក់ខ្សែរភ្លើង។ ការប្រឆាំងវិន័យក្នុងមួយចំណុច ត្រូវរង ១០ រំពាត់ ឬឆក់ខ្សែរភ្លើង ៥ ឆាច់ ។